ការចំណាយពេលស្នាក់នៅកម្សាន្ត នៅក្នុងប្រទេសកំណើត គឺជាឱកាសដ៏ល្អឥតខ្ចោះមួយដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងបេតិកភណ្ឌរបស់ខ្មែរ ជាពិសេសគឺការសិក្សា របាំបុរាណ ឬ តន្ត្រីបុរាណ។ សិល្បៈទាំងពីរនេះមិនត្រឹមតែជាទម្រង់នៃការកម្សាន្តប៉ុណ្ណោះទេ តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ជំនឿ និងទស្សនវិជ្ជានៃជីវិតរបស់ខ្មែរផងដែរ។ ការជ្រើសរើសសិក្សាសិល្បៈបុរាណខ្មែរក្នុងអំឡុងពេលស្នាក់នៅកម្សាន្ត នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់យើងដូចជា ការយល់ដឹងពីវប្បធម៌ជ្រៅជ្រះ អភិវឌ្ឍជំនាញផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងការអភិរក្ស និងបទពិសោធន៍ដ៏គួរឱ្យចងចាំ។ ការសិក្សា របាំបុរាណ និង តន្ត្រីបុរាណខ្មែរ គឺខុសពីការរៀនក្បាច់រាំ ឬចង្វាក់ភ្លេងធម្មតា។ វាជាការបោះជំហានចូលទៅក្នុងពិភពដ៏ជ្រាលជ្រៅនៃ ឫសគល់អរិយធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងពីជំនឿ ប្រវត្តិសាស្ត្រ និងទស្សនៈជីវិតរបស់បុព្វបុរសយើង។ តាមរយៈការសិក្សាសិល្បៈទាំងនេះ អ្នកនឹងបាន យល់ដឹងពីអត្ថន័យនិមិត្តរូបនៃក្បាច់នីមួយៗ ស្វែងយល់ពីរឿងរ៉ាវដែលបង្កប់ក្នុងបទចម្រៀង ឬរបាំនីមួយៗ ពីទំនាក់ទំនងរបស់សិល្បៈទៅនឹងសាសនា ជំនឿ និងរបៀបរស់នៅរបស់បុព្វបុរសខ្មែរ។ នៅក្នុងរបាំបុរាណខ្មែរ គ្រប់កាយវិការដៃ ម្រាមដៃ ការបត់បែនដងខ្លួន និងចលនាជើង សុទ្ធតែមានអត្ថន័យបង្កប់។ កាយវិការបត់ម្រាមដៃទៅក្រោយអាចតំណាងឱ្យផ្កា កាយវិការលាតដៃអាចបង្ហាញពីភាពអស្ចារ្យ ឬសេចក្ដីមេត្តាករុណា។ ការយល់ដឹងពីនិមិត្តរូបទាំងនេះ នឹងជួយឱ្យអ្នកអាច អាន និងបកស្រាយរឿងរ៉ាវដែលរបាំកំពុងសំដែង។ របាំ និងបទភ្លេងបុរាណខ្មែរជាច្រើន គឺត្រូវបានបង្កើតឡើងដើម្បីរៀបរាប់ពី រឿងរ៉ាវតំណាល ពីព្រះពុទ្ធសាសនា ហិណ្ឌូសាសនា វីរភាពនានាក្នុងរាមកេរ្តិ៍ ឬរឿងព្រេងបុរាណ។ របាំអប្សរា ជារឿយៗរៀបរាប់ពីសម្រស់នៃទេពធីតាអប្សរា និងភាពសុខដុមរមនានៃឋានសួគ៌។ ការស្វែងយល់ពីរឿងរ៉ាវទាំងនេះ នឹងជួយឱ្យអ្នកមានអារម្មណ៍ស៊ីជម្រៅជាមួយសិល្បៈ និងអាចពេញចិត្តចំពោះភាពស្មុគស្មាញនៃបទភ្លេង និងក្បាច់រាំ។ សិល្បៈរបាំ និងតន្ត្រីបុរាណខ្មែរ មិនមែនគ្រាន់តែជាការកម្សាន្តនោះទេ។ ពួកវាត្រូវបានបង្កើតឡើង និងប្រើប្រាស់ជាផ្នែកមួយនៃ ពិធីសាសនា ការគោរពបូជាព្រះអាទិទេព និងជាមធ្យោបាយបង្ហាញពីជំនឿ។ តន្ត្រីពិណពាទ្យត្រូវបានលេងនៅក្នុងពិធីបុណ្យធំៗ និងព្រះរាជពិធីផ្សេងៗ។ ការសិក្សាពីចំណុចនេះ នឹងជួយឱ្យអ្នកយល់ថា សិល្បៈទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃ និងជំនឿរបស់បុព្វបុរសខ្មែរ។ ការរៀនសិល្បៈបុរាណមិនមែនត្រឹមតែជាការបន្ថែមជំនាញថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជា វិធីសាស្ត្រដ៏ល្អមួយដើម្បីភ្ជាប់ខ្លួនទៅនឹងអត្តសញ្ញាណជាតិ របស់ខ្លួនឯង។ វាអនុញ្ញាតឱ្យអ្នកក្លាយជាផ្នែកមួយនៃការថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនេះ និងយល់ដឹងកាន់តែច្បាស់ពីមរតកដែលដូនតាបានបន្សល់ទុក។ ការសិក្សាសិល្បៈដូចជា តន្ត្រី ឬរបាំ មិនត្រឹមតែបង្រៀនអំពីបច្ចេកទេសប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងជំនាញផ្ទាល់ខ្លួនជាច្រើនទៀតផង។ វិស័យសិល្បៈទាំងនេះទាមទារនូវការតាំងចិត្ត ការហ្វឹកហាត់ជាប់លាប់ និងការផ្ចិតផ្ចង់ខ្ពស់ ដែលជួយឱ្យអ្នកអភិវឌ្ឍគុណសម្បត្តិសំខាន់ៗ។ អ្នកនឹងបង្កើនសមត្ថភាពចងចាំ ព្រមទាំងការសម្របសម្រួលរាងកាយ សម្រាប់របាំ ឬការសម្របសម្រួលចង្វាក់ សម្រាប់តន្ត្រី។ លើសពីនេះ អ្នកនឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសោភ័ណភាពសិល្បៈ។ ការសិក្សាសិល្បៈបុរាណពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការ រួមចំណែកដល់ការអភិរក្ស បេតិកភណ្ឌវប្បធម៌ជាតិ។ ក្រៅពីជំនាញបច្ចេកទេស ការចូលរួមក្នុងសកម្មភាពសិល្បៈក៏ជួយបង្កើនទំនុកចិត្តលើខ្លួនឯង និងជំរុញភាពច្នៃប្រឌិតរបស់អ្នកផងដែរ។ តាមរយៈការសិក្សា អ្នកនឹងស្វែងយល់ពីបច្ចេកទេស រចនាប័ទ្ម និងអត្ថន័យនៃសិល្បៈបុរាណ ដែលអនុញ្ញាតឱ្យអ្នករួមចំណែកក្នុងការជួសជុល ថែទាំ និងបង្ហាញស្នាដៃទាំងនោះដល់សាធារណជន។ វាជួយធានាថាចំណេះដឹង និងតម្លៃនៃសិល្បៈទាំងនេះមិនបាត់បង់ទៅតាមពេលវេលា។ នៅពេលដែលអ្នកចូលរួមក្នុងការសិក្សានិងការផ្សព្វផ្សាយសិល្បៈ ដែលជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ជាតិដែលត្រូវបានទទួលស្គាល់ដោយអង្គការយូនេស្កូ អ្នកកំពុងជួយលើកកម្ពស់កិត្យានុភាព និងតម្លៃជាសកលនៃសិល្បៈនោះ។ ការទទួលស្គាល់នេះទាក់ទាញការយកចិត្តទុកដាក់ពីអន្តរជាតិ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ សិល្បៈបុរាណគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ជំនឿ និងរបៀបរស់នៅរបស់បុព្វបុរសយើង។ ការសិក្សា ការស្រាវជ្រាវ និងការបង្រៀនបន្តពីសិល្បៈទាំងនេះ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីធានាថា មនុស្សជំនាន់ក្រោយអាចរៀនសូត្រ យល់ដឹង និងបន្តកេរដំណែលដ៏មានតម្លៃនេះ។ បទពិសោធន៍ដ៏គួរឱ្យចងចាំដែលអ្នកបានលើកឡើងនេះ ពិតជាការពិពណ៌នាដ៏ស៊ីជម្រៅអំពីអត្ថប្រយោជន៍នៃការសិក្សាសិល្បៈបុរាណមែន។ វាលើសពីការស្នាក់នៅកម្សាន្តធម្មតា ព្រោះវាផ្ដល់នូវបទពិសោធន៍ប្លែក និងគួរឱ្យចងចាំពិតប្រាកដ។ ខុសពីការទស្សនាធម្មតា ការរៀនសិល្បៈបុរាណអនុញ្ញាតឱ្យអ្នកស្វែងយល់ស៊ីជម្រៅពីប្រវត្តិសាស្ត្រ ទស្សនវិជ្ជា និងបច្ចេកទេសនៅពីក្រោយស្នាដៃនីមួយៗ។ អ្នកនឹងរៀនអំពីឫសគល់នៃវប្បធម៌ ជំនឿ និងរបៀបរស់នៅរបស់បុព្វបុរស ដែលជាចំណេះដឹងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ក្រៅពីចំណេះដឹងវប្បធម៌ ការរៀនសិល្បៈបុរាណច្រើនតែទាមទារការអត់ធ្មត់ ភាពជាក់លាក់ និងការយកចិត្តទុកដាក់។ ជំនាញទាំងនេះអាចជួយអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក ទាំងក្នុងការគិត និងការអនុវត្តជាក់ស្ដែង។ ស្រមៃមើលថាតើវាអស្ចារ្យប៉ុណ្ណា នៅពេលអ្នកអាចចែករំលែករឿងរ៉ាវអំពីរបៀបដែលអ្នកបានឆ្លាក់រូបឈើ រៀនរបាំបុរាណ ឬស្ដារគំនូរបុរាណមួយផ្ទាំង។ រឿងទាំងនេះនឹងប្លែក គួរឱ្យចាប់អារម្មណ៍ និងពោរពេញដោយអត្ថន័យជាងរឿងរ៉ាវនៃការដើរកម្សាន្តធម្មតា។ ការចូលរួមដោយផ្ទាល់ក្នុងការរៀនសូត្រ និងអនុវត្តសិល្បៈបុរាណនឹងបង្កើតនូវការតភ្ជាប់អារម្មណ៍ដ៏ជ្រាលជ្រៅរវាងអ្នក និងបេតិកភណ្ឌជាតិ។ ការសិក្សារបាំបុរាណខ្មែរ គឺពិតជាវិធីមួយដ៏ល្អបំផុតដើម្បីស្វែងយល់ស៊ីជម្រៅអំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេស របាំអប្សរា ដែលត្រូវបានទទួលស្គាល់ដោយ អង្គការយូនេស្កូ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ការចូលរួមក្នុងវគ្គសិក្សានេះ នឹងនាំអ្នកចូលទៅក្នុងពិភពដ៏ស្រស់ស្អាតនៃ ក្បាច់រាំទន់ភ្លន់ អត្ថន័យជ្រាលជ្រៅ និងសម្លៀកបំពាក់ដ៏វិចិត្រ។ ដើម្បីចាប់ផ្ដើមការសិក្សា អ្នកអាចស្វែងរកសាលាសិល្បៈដែលមាននៅក្នុងប្រទេសកម្ពុជា។ ជាពិសេសនៅ ភ្នំពេញ និងសៀមរាប មានសាលាជាច្រើនដែលផ្ដល់វគ្គបង្រៀនរបាំបុរាណសម្រាប់ទាំងជនបរទេស និងជនជាតិខ្មែរ។ សាលាល្បីៗដែលអ្នកអាចពិចារណាបានរួមមាន សាលាភូមិន្ទវិចិត្រសិល្បៈ ផែពន្លឺ ផេលផាក និងសាលារបាំឯកជននានា។ សាលាភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានដ៏សំខាន់មួយដែលផ្ដល់វគ្គសិក្សាយូរអង្វែង និងខ្លីសម្រាប់អ្នកដែលចង់បណ្ដុះបណ្ដាលខ្លួនជាអ្នករាំអាជីព ឬអ្នកស្រាវជ្រាវសិល្បៈ។ ផែ ពន្លឺ ផេលផាកនៅបាត់ដំបង ទោះបីជាល្បីល្បាញខាងសៀកក៏ដោយ ក៏មានកម្មវិធីបង្រៀនសិល្បៈផ្សេងៗទៀតផងដែរ រួមទាំងរបាំបុរាណ ដែលជាផ្នែកមួយនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈខ្មែរ។ ក្រៅពីសាលារដ្ឋ ក៏មានគ្រូបង្ហាត់ឯកជន ឬអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលផ្ដល់វគ្គបង្រៀនខ្លីៗ ឬវើកសប (Workshop) សម្រាប់អ្នកដែលចង់សាកល្បង ឬរៀនយកចំណេះដឹងមូលដ្ឋានក្នុងរយៈពេលខ្លី។ នៅពេលចាប់ផ្ដើម វគ្គសិក្សាដំបូងនឹងផ្តោតលើ ក្បាច់មូលដ្ឋានគ្រឹះ នៃរបាំបុរាណ ក្បាច់ទាំងនេះរួមមាន កាយវិការដៃ និងម្រាមដៃ ការបត់បែនដងខ្លួន និងចលនាជើង។ ក្បាច់នីមួយៗសុទ្ធតែមានអត្ថន័យរៀងៗខ្លួន និងត្រូវបានហ្វឹកហាត់ដោយយកចិត្តទុកដាក់ខ្ពស់។ អ្វីដែលធ្វើឱ្យរបាំបុរាណខ្មែរពិសេសនោះគឺ វាពោរពេញទៅដោយ និមិត្តរូប និងរឿងនិទាន។ គ្រូបង្ហាត់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្យល់អ្នកអំពី តួអង្គក្នុងរបាំ សម្លៀកបំពាក់ គ្រឿងអលង្ការ និងរឿងរ៉ាវដែលបានបង្ហាញតាមរយៈក្បាច់រាំ។ តួអង្គក្នុងរបាំ ដូចជា នាងអប្សរា ដែលតំណាងឱ្យទេពធីតានៅឋានសួគ៌ ព្រះរាម និង នាងសីតា ពីរឿងរាមកេរ្តិ៍ជាដើម។ សម្លៀកបំពាក់ និងគ្រឿងអលង្ការ ដែលមានរចនាបថពិសេស និងឆ្លុះបញ្ចាំងពីឋានៈ ឬតួអង្គ។ របាំនីមួយៗច្រើនតែនិទានរឿងមួយ ដែលត្រូវបានបង្ហាញតាមរយៈកាយវិការ និងក្បាច់រាំ។ ការសិក្សារបាំបុរាណខ្មែរ មិនត្រឹមតែជាការរៀនក្បាច់រាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការយល់ដឹងពីព្រលឹងវប្បធម៌ខ្មែរផងដែរ។ ការសិក្សាតន្ត្រីបុរាណខ្មែរ គឺជាជម្រើសដ៏ល្អមួយទៀតដែរ ដើម្បីស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ តន្ត្រីបុរាណខ្មែរ មានភាពសម្បូរបែបជាមួយនឹង ឧបករណ៍ភ្លេងជាច្រើនប្រភេទ និងបទភ្លេងដែលមានអត្ថន័យជ្រាលជ្រៅ ដែលអាចផ្ដល់ឱ្យអ្នកនូវបទពិសោធន៍ប្លែកមួយ។ មានឧបករណ៍ភ្លេងបុរាណជាច្រើនប្រភេទដែលអ្នកអាចជ្រើសរើសដើម្បីសិក្សា ដោយឧបករណ៍នីមួយៗសុទ្ធតែមានសំឡេង និងតួនាទីពិសេសរៀងៗខ្លួនក្នុងវង់ភ្លេងដូចជា រនាតឯក រនាតធុង ទ្រអ៊ូ ទ្រសោ គងវង់ ស្គរដៃ ស្គរធំ និងឧបករណ៍ផ្សេងៗទៀត។ រនាតឯក រនាតធុង ជាឧបករណ៍ភ្លេងប្រភេទវាយ ដែលបង្កើតសំឡេងពិរោះរណ្ដំ និងជាឧបករណ៍ដ៏សំខាន់ក្នុងវង់ភ្លេងបុរាណខ្មែរ។ ទ្រអ៊ូ ទ្រសោ ជាឧបករណ៍ភ្លេងខ្សែដែលមានសំឡេងប្លែក និងជារឿយៗត្រូវបានប្រើសម្រាប់លេងបទភ្លេងដែលមានលក្ខណៈបង្កប់អត្ថន័យ។ គងវង់ ជាឧបករណ៍ភ្លេងវាយ ដែលបង្កើតបានជាចង្វាក់សំខាន់ៗ និងជួយរក្សាលំនឹងក្នុងវង់ភ្លេង។ ស្គរដៃ ស្គរធំ ជាឧបករណ៍សំខាន់សម្រាប់រក្សាចង្វាក់ និងលំនឹងបទភ្លេងទាំងមូល។ ដូចទៅនឹងរបាំបុរាណដែរ ការស្វែងរកគ្រូបង្រៀនដែលមានបទពិសោធន៍គឺជារឿងសំខាន់ អ្នកអាចរកបាននៅ សាលាភូមិន្ទវិចិត្រសិល្បៈ សាលាសិល្បៈឯកជនមួយចំនួន ឬគ្រូបង្រៀនឯកជន។ ការជ្រៀតជ្រែកទៅក្នុងមូលដ្ឋានគ្រឹះនៃតន្ត្រីបុរាណខ្មែរ គឺចាំបាច់ណាស់ដើម្បីឱ្យអ្នកអាចលេងបានយ៉ាងស្ទាត់ជំនាញ និងយល់ពីអត្ថន័យពិតនៃបទភ្លេងនីមួយៗ។ ការរៀនពី មូលដ្ឋានគ្រឹះនៃបទភ្លេង ចង្វាក់ និងមាត្រដ្ឋានតន្ត្រី គឺដូចជាការរៀនអក្ខរក្រមមុនពេលអានសៀវភៅដូច្នោះដែរ។ វាជួយអ្នកឱ្យយល់ពីរបៀបដែលសំឡេងត្រូវបានរៀបចំឡើង បង្កើតជាបទភ្លេង និងរបៀបដែលអារម្មណ៍ត្រូវបានបញ្ចូលទៅក្នុងតន្ត្រី។ ទ្រឹស្ដីនេះខុសពីទ្រឹស្ដីតន្ត្រីលោកខាងលិច ហើយមានលក្ខណៈពិសេសរបស់ខ្លួន។ ការយល់ដឹងពី ភាពខុសគ្នានៃចង្វាក់ និងរបៀបដែលវាត្រូវបានប្រើប្រាស់ក្នុងបទភ្លេងនីមួយៗ គឺមានសារៈសំខាន់ខ្លាំងណាស់។ ចង្វាក់ជាព្រលឹងនៃតន្ត្រីខ្មែរ ហើយវាអាចផ្លាស់ប្ដូរអារម្មណ៍ និងអត្ថន័យនៃបទភ្លេងទាំងមូល។ ចង្វាក់ខ្លះអាចបង្ហាញពីភាពអធិកអធម ខ្លះទៀតបង្ហាញពីភាពទន់ភ្លន់ ឬភាពសោកសៅ។ ការយល់ដឹងពីតួនាទីរបស់ឧបករណ៍នីមួយៗ និងរបៀបដែលពួកវាដំណើរការជាមួយគ្នាដើម្បីបង្កើតបានជាបទភ្លេងពេញលេញ និងចុះសម្រុងគ្នា គឺជាចំណុចកំពូលនៃការសិក្សាតន្ត្រីបុរាណ។ វង់ភ្លេងខ្មែរមានលក្ខណៈពិសេសត្រង់ការលាយបញ្ចូលគ្នានៃសំឡេងឧបករណ៍ផ្សេងៗគ្នា បង្កើតបានជាសូរស័ព្ទដ៏អស្ចារ្យ។ អ្នកនឹងរៀនពីរបៀបដែលឧបករណ៍នីមួយៗ គួបផ្សំជាមួយគ្នា បង្កើតជាការសន្ទនាតន្ត្រីដ៏ពិរោះរណ្ដំ។ ជាទូទៅ បទភ្លេងបុរាណខ្មែរជាច្រើនមាន អត្ថន័យបង្កប់ ឬប្រើសម្រាប់អមរបាំ និងពិធីសាសនា។ ដូច្នេះ ការយល់ដឹងស៊ីជម្រៅអំពីបទភ្លេង និងចង្វាក់ក៏ជាការយល់ដឹងអំពីឫសគល់វប្បធម៌ និងជំនឿរបស់ប្រជាជនខ្មែរផងដែរ។ ដើម្បីឱ្យការសិក្សារបស់អ្នកកាន់តែមានប្រសិទ្ធភាព និងពោរពេញដោយអត្ថន័យ សូមចងចាំនូវចំណុចសំខាន់ៗ កំណត់គោលដៅជាក់លាក់ ជ្រើសរើសគ្រូបង្រៀន សាលាដែលមានបទពិសោធន៍ មានភាពអត់ធ្មត់ និងហាត់រៀនទៀងទាត់ ស្វែងយល់ពីប្រវត្តិសាស្ត្រ និងអត្ថន័យ ស្លៀកពាក់ឱ្យបានសមរម្យ និងរីករាយជាមួយដំណើរការ។ ការកំណត់ គោលដៅច្បាស់លាស់ នឹងជួយអ្នកជ្រើសរើសវគ្គសិក្សាត្រឹមត្រូវ និងរក្សាការលើកទឹកចិត្តរបស់អ្នក។ ត្រូវប្រាកដថាគ្រូបង្រៀន ឬសាលាដែលអ្នកជ្រើសរើស មាន បទពិសោធន៍ និងកេរ្តិ៍ឈ្មោះល្អ ក្នុងការបង្រៀនសិល្បៈបុរាណ។ អ្នកអាចពិគ្រោះយោបល់ជាមួយអ្នកជំនាញ ឬស្វែងរកការណែនាំពីអ្នកដែលធ្លាប់រៀនរួចមកហើយ។ ការសិក្សាសិល្បៈបុរាណទាមទារនូវ ការអត់ធ្មត់ខ្ពស់ ព្រោះវាជាការរៀនសូត្របន្តិចម្ដងៗ ហើយត្រូវការពេលដើម្បីស្ទាត់ជំនាញ។ ការហាត់រៀនទៀងទាត់ និងមានវិន័យ នឹងជួយអ្នកឱ្យឆាប់ចេះ និងមានភាពស្ទាត់ជំនាញប្រកបដោយគុណភាព។ ក្រៅពីការអនុវត្តផ្ទាល់ គួរចំណាយពេល ស្វែងយល់ពីប្រវត្តិ អត្ថន័យ និងរឿងរ៉ាវដែលទាក់ទងនឹងរបាំ ឬបទភ្លេងដែលអ្នកកំពុងរៀន។ វានឹងជួយឱ្យអ្នកមានអារម្មណ៍ជ្រាលជ្រៅជាមួយសិល្បៈ ហើយយល់ពីតម្លៃពិតរបស់វា។ សម្រាប់ការសិក្សារបាំ គួរស្លៀកពាក់ខោអាវដែល ងាយស្រួលធ្វើចលនា ដើម្បីកុំឱ្យរាំងស្ទះដល់ក្បាច់រាំ។ សម្រាប់ទាំងរបាំ និងតន្ត្រី ត្រូវតែមាន ការគោរពចំពោះប្រពៃណី និងវប្បធម៌ ដោយស្លៀកពាក់សមរម្យនៅពេលហ្វឹកហាត់ ឬសម្តែង។ នៅពេលដែលអ្នកសម្រេចចិត្តសិក្សាសិល្បៈបុរាណខ្មែរ មិនថាជាតន្ត្រី ឬរបាំនោះទេ សូមកុំគិតថាវាជាបន្ទុក។ ផ្ទុយទៅវិញ ចូរចាត់ទុកវាជាការធ្វើដំណើរដ៏អស្ចារ្យមួយ។ ការមានចិត្តសប្បាយរីករាយនឹងជួយអ្នកឱ្យ មានកម្លាំងចិត្តខ្ពស់ បន្តការសិក្សាដោយមិនធុញទ្រាន់ និងទទួលបានបទពិសោធន៍ជ្រាលជ្រៅ។ នៅពេលដែលអ្នកសម្រេចចិត្តបោះជំហានចូលទៅក្នុងការសិក្សាសិល្បៈបុរាណខ្មែរ មិនថាជាតន្ត្រី ឬរបាំនោះទេ អ្វីដែលជំរុញអ្នកឱ្យបន្តទៅមុខគឺ ភាពរីករាយ និងចំណង់ចំណូលចិត្ត។ នៅពេលអ្នករីករាយនឹងអ្វីដែលអ្នកកំពុងធ្វើ វាមិនមែនជាកាតព្វកិច្ចនោះទេ ផ្ទុយទៅវិញ វាជាការស្វែងយល់មួយដែលគ្មានទីបញ្ចប់។ អ្នកនឹងមានអារម្មណ៍ចង់ជីករកឱ្យកាន់តែជ្រៅ ចង់ដឹងឱ្យកាន់តែច្បាស់ និងចង់អភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរឡើង។ កម្លាំងចិត្តនេះនឹងជំរុញអ្នកឱ្យស្វែងរកធនធានបន្ថែម ចូលរួមសិក្ខាសាលា ឬហាត់រៀនដោយខ្លួនឯងលើសពីម៉ោងដែលបានកំណត់។ ការរៀនសិល្បៈបុរាណទាមទារការអត់ធ្មត់ និងការហ្វឹកហាត់ម្តងហើយម្តងទៀត ពេលខ្លះវាអាចនឹងពិបាក ឬធ្វើឱ្យអ្នកធុញទ្រាន់។ ប៉ុន្តែនៅពេលដែលអ្នកមានកម្លាំងចិត្តខ្ពស់ អ្នកនឹងមិនងាយបោះបង់នោះទេ។ អ្នកនឹងចាត់ទុកបញ្ហាប្រឈមទាំងនោះជាឱកាសដើម្បីរៀនសូត្រ និងកែលម្អខ្លួនឯង ជំនួសឱ្យការចាត់ទុកថាជាឧបសគ្គ។ ការសិក្សាសិល្បៈបុរាណ មិនថាជាការរៀនរបាំ ឬតន្ត្រីទេ គឺពិតជាទាមទារនូវ ការអត់ធ្មត់ និងការហ្វឹកហាត់ជាប់លាប់។ វាជាដំណើរការមួយដែលត្រូវធ្វើម្តងហើយម្តងទៀត នូវក្បាច់ ឬបទភ្លេងដដែលៗ ដើម្បីឱ្យមានភាពស្ទាត់ជំនាញ និងចងចាំបានល្អ។ ក្នុងកាលៈទេសៈនេះ វាជារឿងធម្មតាទេដែលមនុស្សម្នាក់អាចនឹងមានអារម្មណ៍ធុញទ្រាន់ ឬបាក់ទឹកចិត្ត។ ទោះជាយ៉ាងណា ប្រសិនបើអ្នករីករាយនឹងដំណើរការនេះ អ្នកនឹងមានសមត្ថភាពខ្ពស់ក្នុងការយកឈ្នះលើអារម្មណ៍ទាំងនោះ។ ភាពរីករាយនឹងជួយអ្នកឱ្យ មើលឃើញការរីកចម្រើនតូចៗ ចាត់ទុកការហ្វឹកហាត់ជាភាពសប្បាយរីករាយ និងមិនងាយបោះបង់នោះទេ។ ជំនួសឱ្យការផ្តោតលើភាពលំបាក អ្នកនឹងចាប់ផ្តើមសង្កេតឃើញពីការរីកចម្រើនបន្តិចម្តងៗរបស់អ្នក មិនថាជាការចេះក្បាច់ថ្មី ការលេងបទភ្លេងបានកាន់តែរលូន ឬការយល់ដឹងកាន់តែស៊ីជម្រៅពីអត្ថន័យសិល្បៈ ការរីកចម្រើនទាំងនេះគឺជាប្រភពនៃកម្លាំងចិត្ត។ នៅពេលអ្នករីករាយ ការហ្វឹកហាត់មិនមែនជាការបង្ខិតបង្ខំទៀតទេ។ វាក្លាយជាពេលវេលាដែលអ្នកបានចំណាយជាមួយអ្វីដែលអ្នកស្រឡាញ់ ដែលជួយអ្នកឱ្យទទួលបានភាពស្ងប់ស្ងាត់ផ្លូវចិត្ត និងបំពេញថាមពលឡើងវិញ។ ភាពរីករាយគឺជាខែលការពារដ៏រឹងមាំប្រឆាំងនឹងការបាក់ទឹកចិត្ត។ នៅពេលដែលអ្នកស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើ អ្នកនឹងមានការតាំងចិត្តខ្ពស់ក្នុងការជំនះរាល់ឧបសគ្គ ហើយបន្តទៅមុខរហូតដល់សម្រេចគោលដៅ។ ភាពរីករាយគឺជាកត្តាសំខាន់ដែលធ្វើឱ្យការសិក្សាសិល្បៈបុរាណមិនមែនជាបន្ទុក ប៉ុន្តែជាដំណើរផ្សងព្រេងដ៏គួរឱ្យចាប់អារម្មណ៍មួយ។ នៅពេលចិត្តរបស់អ្នកបើកទូលាយ និងរីករាយ អ្នកនឹងអាចស្រូបយកចំណេះដឹង និងអារម្មណ៍ដែលបង្កប់នៅក្នុងសិល្បៈបានកាន់តែច្បាស់។ នេះជា ឱកាសដ៏ពិសេសមួយដើម្បីភ្ជាប់ខ្លួនទៅនឹងបេតិកភណ្ឌដ៏អស្ចារ្យរបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ដោយពិភពលោក។ អ្នកកំពុងក្លាយជាផ្នែកមួយនៃការថែរក្សា និងផ្សព្វផ្សាយនូវអ្វីដែលជាអត្តសញ្ញាណជាតិរបស់យើង។ សូមចងចាំថា រាល់ក្បាច់រាំ រាល់បទភ្លេង រាល់គំនូរ ឬចម្លាក់ គឺសុទ្ធតែមានរឿងរ៉ាវ និងព្រលឹងរបស់វា។ ការរៀនសូត្រពីសិល្បៈទាំងនេះ គឺមិនមែនត្រឹមតែរៀនពីបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរៀនពីប្រវត្តិសាស្ត្រ វប្បធម៌ និងរបៀបគិតរបស់បុព្វបុរសយើងដែរ។ នៅទីបញ្ចប់ វាជាបទពិសោធន៍មួយដែលនឹងនៅជាប់ក្នុងចិត្តអ្នកជារៀងរហូត មិនត្រឹមតែជាចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអនុស្សាវរីយ៍ដ៏មានតម្លៃដែលអ្នកអាចចែករំលែកជាមួយអ្នកដទៃផងដែរ។